រឿង "ក្រពើនឹងអ្នកបរទេះ" គឺជារឿងព្រេងមួយដ៏ពេញនិយមរបស់ខ្មែរដែលបង្កប់នូវមេរៀនអប់រំសំខាន់ៗជាច្រើនអំពីអកតញ្ញូ ភាពល្ងង់ខ្លៅ ការមានប្រាជ្ញាវាងវៃ និងការពិចារណាមុននឹងជឿនរណាម្នាក់។ កាលពីព្រេងនាយ មានក្រពើមួយក្បាលធំណាស់ រស់នៅក្នុងបឹងរីងស្ងួតមួយ។ ថ្ងៃមួយ វាបានស៊ីសត្វច្រើនពេករហូតដល់ណែនពោះធ្វើចលនាមិនរួច ក៏វារឡើងមកលើគោកដេកត្រាំថ្ងៃនៅក្បែរមាត់បឹង។ ពេលនោះមានអ្នកបរទេះម្នាក់កំពុងបរទេះឆ្លងកាត់ទីនោះ ក៏បានឃើញវា។ អ្នកបរទេះឃើញក្រពើដេកនៅកណ្តាលផ្លូវបែបនោះ គាត់ក៏មានចិត្តអាណិតអាសូរខ្លាចក្រពើងាប់ដោយសារកម្តៅថ្ងៃ ឬត្រូវអ្នកដំណើរជាន់ពីលើ។ គាត់ក៏និយាយទៅកាន់ក្រពើថា នែក្រពើ! ឯងដេកនៅទីនេះមិនល្អទេ ក្រែងមានអ្នកដំណើរមកជាន់ងាប់ ឬឯងងាប់ដោយសារកម្ដៅថ្ងៃទៅ។ វារឡើងលើទេះអញមក អញនឹងដឹកនាំឯងទៅទម្លាក់ក្នុងទឹកបឹងវិញ។ ក្រពើដែលកំពុងតែពិបាកខ្លួនខ្លាំងនោះ ក៏ធ្វើជានិយាយល្អជាមួយអ្នកបរទេះវិញ។ អឺ! បើឯងមានចិត្តមេត្តាដល់អញយ៉ាងនេះ មែននោះ អញនឹងតបស្នងគុណឯងវិញនៅថ្ងៃក្រោយ! អ្នកបរទេះក៏ជឿក្រពើដោយចិត្តស្មោះក៏ជួយលើកក្រពើដ៏ធំនោះដាក់លើទេះរបស់គាត់ ហើយបរទេះឆ្ពោះទៅកាន់បឹង។ ពេលទៅដល់បឹង គាត់ក៏ជួយទម្លាក់ក្រពើចូលទៅក្នុងទឹកវិញ។ ពេលក្រពើបានចូលដល់ទឹកវិញ វាមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ ភ្លាមៗនោះ ក្រពើក៏មានចិត្តក្បត់ហើយនិយាយទៅកាន់អ្នកបរទេះថា ឯងដឹងទេថា អញបានអត់អាហារអស់បីថ្ងៃហើយ។ ពេលនេះ អញឃ្លានណាស់ ឯងហ៊ានជួយអញ ឥឡូវឯងត្រូវតែក្លាយជាអាហាររបស់អញហើយ។ អ្នកបរទេះមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំងគាត់តវ៉ាថា ហេតុអ្វីបានជាឯងនិយាយបែបនេះចំពោះអញ។ ខ្ញុំបានជួយជីវិតឯង ហេតុអ្វីឯងបែរជាចង់ស៊ីខ្ញុំទៅវិញ? នេះមិនយុត្តិធម៌សោះ! ក្រពើឆ្លើយថា យុត្តិធម៌អី អញកំពុងឃ្លាន នោះឯងត្រូវតែស្លាប់ដើម្បីអញ។ ក្នុងលោកនេះ មនុស្សធ្វើល្អមិនដែលទទួលបានល្អនោះទេ ហើយមនុស្សអាក្រក់មិនដែលទទួលកម្មនោះទេ។ អ្នកបរទេះនៅតែមិនអស់ចិត្ត ក៏និយាយទៅកាន់ក្រពើថា "បើឯងចង់សុីយើង ចូលពួកយើងទៅសួរសត្វទន្សាយសិន" ក្រពើក៏យល់ព្រម មិនយូរប៉ុន្មាន ទន្សាយមួយក្បាលក៏លោតមកដល់។ អ្នកបរទេះក៏រៀបរាប់រឿងរ៉ាវទាំងអស់ទៅកាន់ទន្សាយ ទន្សាយជាសត្វឆ្លាត ក៏និយាយថា "រឿងនេះខ្ញុំមិនទាន់ជឿទាំងស្រុងទេ ព្រោះខ្ញុំមិនបានឃើញហេតុការណ៍ផ្ទាល់។ បើអ្នកបរទេះអាចធ្វើឲ្យក្រពើឡើងលើរទេះវិញដូចដើមបាន ទើបខ្ញុំអាចវិនិច្ឆ័យបាន"។ ក្រពើដោយគិតថាខ្លួនមានប្រៀប ក៏លោតឡើងលើរទេះវិញ។ ពេលក្រពើឡើងដល់លើរទេះហើយ ទន្សាយក៏លោតទៅនិយាយខ្សឹបៗដាក់ត្រចៀកអ្នកបរទេះថា "កុំនៅឲ្យយូរអី! ឆាប់បរទេះទៅទម្លាក់ក្រពើនេះទៅក្នុងជ្រោះវិញទៅ! សត្វអកតញ្ញូបែបនេះ កុំទុកវាឲ្យនៅរស់នាំតែមានគ្រោះថ្នាក់នៅថ្ងៃក្រោយ!" អ្នកបរទេះក៏បានយល់ពីល្បិចរបស់ទន្សាយ ក៏បរទេះយកក្រពើទៅទម្លាក់ក្នុងជ្រោះងងឹតមួយ ហើយក្រពើនោះក៏ស្លាប់បាត់ទៅ។ អ្នកបរទេះក៏បានរួចផុតពីគ្រោះថ្នាក់ដោយសារប្រាជ្ញារបស់ទន្សាយ។ រឿង "ក្រពើនឹងអ្នកបរទេះ" ផ្តល់នូវមេរៀនអប់រំយ៉ាងជ្រាលជ្រៅជាច្រើនសម្រាប់ជីវិតប្រចាំថ្ងៃ។ រឿង នេះបានបង្រៀនយើងយល់យ៉ាងច្បាស់ពីផលវិបាកនៃភាពអកតញ្ញូរបស់ក្រពើ។ ក្រពើដែលបានទទួលការជួយសង្គ្រោះជីវិតពីអ្នកបរទេះ បែរជាភ្លេចគុណ ហើយចង់ស៊ីអ្នកមានគុណទៅវិញ។ ការធ្វើអំពើមិនស្គាល់គុណគេបែបនេះ ទីបំផុតក៏នាំឲ្យខ្លួនក្រពើទទួលរងនូវផលវិបាកអាក្រក់រហូតដល់បាត់បង់ជីវិត។ នេះជាការដាស់តឿនដ៏សំខាន់មួយឲ្យមនុស្សចេះដឹងគុណចំពោះអ្នកដែលបានជួយខ្លួនជានិច្ច ដើម្បីចៀសវាងគ្រោះថ្នាក់និងវិប្បដិសារី។ ហើយក៏បានបង្ហាញយ៉ាងច្បាស់ថាភាពល្ងង់ខ្លៅ ឬការមិនចេះពិចារណាអាចនាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង។ អ្នកបរទេះស្ទើរតែបាត់បង់ជីវិតដោយសារតែភាពស្លូតត្រង់ និងការជឿលើពាក្យសន្យារបស់ក្រពើដែលមានចិត្តអកតញ្ញូ។ មេរៀនដ៏សំខាន់ពីរឿងនេះ គឺយើងត្រូវចេះប្រុងប្រយ័ត្ន និងពិចារណាឲ្យបានល្អិតល្អន់ មុននឹងទុកចិត្តនរណាម្នាក់។ ជាពិសេសយើងគួរប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សដែលមានចិត្តអាក្រក់ ឬមានបំណងមិនល្អ។ ក្នុងរឿង "ក្រពើនឹងអ្នកបរទេះ" ទន្សាយបានដើរតួជានិមិត្តរូបនៃភាពឈ្លាសវៃ និងប្រាជ្ញា។ ថ្វីត្បិតតែវាជាសត្វតូចមួយក៏ពិតមែន ប៉ុន្តែវាបានប្រើកលល្បិចឆ្លាតវៃរបស់ខ្លួនដើម្បីជួយអ្នកបរទេះឲ្យរួចផុតពីគ្រោះថ្នាក់ដែលបង្កដោយក្រពើអកតញ្ញូ។ រឿងនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រាជ្ញាអាចយកឈ្នះកម្លាំង ឬចិត្តអាក្រក់បាន។ រឿង "ក្រពើនឹងអ្នកបរទេះ" នៅតែជារឿងព្រេងមួយដែលមានតម្លៃអប់រំខ្ពស់ រំឭកមនុស្សគ្រប់រូបឲ្យចេះរស់នៅដោយប្រាជ្ញា មានគុណធម៌ និងចេះដឹងគុណ។